សុភាសិតខ្មែរ "ខឹងខុស ខឹងខូច ខឹងខាត" គឺជាពាក្យទូន្មានដ៏មានអត្ថន័យជ្រាលជ្រៅ ដែលឆ្លុះបញ្ចាំងពីផលអវិជ្ជមាននៃការខឹងសម្បារ។ តាមន័យត្រង់ "ខឹង" មានន័យថា ការបង្ហាញអារម្មណ៍មិនពេញចិត្ត មិនសប្បាយចិត្ត ឬក្រោធ។ ខុស មានន័យថា ការធ្វើអ្វីមួយដែលមិនត្រឹមត្រូវ មិនសមរម្យ ឬផ្ទុយពីការពិត។ ខូច សំដៅលើការបាត់បង់គុណភាព លក្ខណៈល្អ ឬការបំផ្លាញ។ រីឯ "ខាត" គឺការបាត់បង់ផលប្រយោជន៍ ឬខ្វះខាត។ ដូច្នេះ ន័យត្រង់នៃសុភាសិតនេះគឺថា នៅពេលដែលយើងខឹង យើងងាយនឹងធ្វើរឿងខុសឆ្គង បង្កការខូចខាតដល់ខ្លួនឯង ឬអ្នកដទៃ ហើយទីបំផុតក៏បាត់បង់ផលប្រយោជន៍ ឬប្រឈមនឹងការខាតបង់។ តាមន័យប្រៀបធៀប សុភាសិតនេះប្រៀបធៀបកំហឹងទៅនឹងភ្លើងដែលអាចឆេះបំផ្លាញអ្វីៗបាន។ កំហឹងដែលមិនអាចគ្រប់គ្រងបាន គឺដូចជាភ្លើងដែលឆេះឆួលបំផ្លាញទំនាក់ទំនងល្អ ធ្វើឱ្យខូចកិត្តិយស ប៉ះពាល់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្ត ព្រមទាំងអាចនាំឱ្យបាត់បង់ឱកាសល្អៗក្នុងជីវិតផងដែរ។ ការ "ខុស" អាចសំដៅលើការនិយាយស្តី ឬធ្វើសកម្មភាពដែលបណ្ដាលឱ្យមានជម្លោះ ការប្រឈមមុខដាក់គ្នា ឬការបែកបាក់។ ការ "ខូច" គឺការបាត់បង់មិត្តភ័ក្ដិ ការបំផ្លាញមុខរបរ ឬការខូចខាតទ្រព្យសម្បត្តិ។ ចំណែកឯការ "ខាត" វិញ អាចជាការខាតបង់ពេលវេលា ថាមពល ទំនុកចិត្ត ឬក៏អាចខាតបង់សូម្បីតែជីវិតខ្លួនឯង។ សុភាសិតនេះមានតម្លៃអប់រំយ៉ាងធំធេងសម្រាប់មនុស្សគ្រប់រូប។ វាបានបង្ហាញពីសារៈសំខាន់នៃការចេះគ្រប់គ្រងអារម្មណ៍ ជាពិសេសអារម្មណ៍នៅពេលខឹង។ សុភាសិតនេះបានដាស់តឿនយើងឱ្យចេះទប់ចិត្ត កុំបណ្ដោយខ្លួនទៅតាមកំហឹងមួយឆាវ ព្រោះកំហឹងអាចនាំមកនូវផលវិបាកជាច្រើនដែលមិននឹកស្មានដល់។ វាបង្រៀនយើងឱ្យមានការអត់ធ្មត់ ចេះអធ្យាស្រ័យ និងដោះស្រាយបញ្ហាដោយសន្តិវិធី ជំនួសឱ្យការប្រើកំហឹង។ លើសពីនេះទៅទៀត សុភាសិតនេះក៏បានលើកទឹកចិត្តឱ្យយើងរៀនគិតឱ្យបានវែងឆ្ងាយមុននឹងធ្វើការសម្រេចចិត្តណាមួយ ដើម្បីចៀសវាងកំហុសឆ្គង ការខូចខាត និងការខាតបង់ដែលបណ្ដាលមកពីកំហឹង។ ការយល់ដឹងនិងការអនុវត្តតាមសុភាសិតនេះ នឹងជួយឱ្យយើងរស់នៅប្រកបដោយសេចក្តីសុខ សុភមង្គល និងចៀសផុតពីបញ្ហាផ្សេងៗក្នុងសង្គម។